ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្រ្គាមមកអស់ជាច្រើនឆ្នាំដែលបានដកជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបអំពីការឈឺចាប់ ការបែកសាច់ញាតិ ខូចខាតទ្រព្យសម្បត្តិដែលមិនអាចបំភ្លេចបាន។ ការឈឺទាំងអស់នេះវាបានលងបន្លាចប្រជាជនខ្មែរមួយចំនួនរហូតមកដល់ដល់សព្វថ្ងៃដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅចេះតែខ្លាចនិងភិតភ័យ។ ចំពោះរឿង "រូបភាពដែលបាត់បង់" ឬភាសាអង់គ្លេសមានចំណងជើងថា The Missing Picture របស់លោក រិទ្ធី ប៉ាន់ គឺជាឧទាហរណ៍ដ៏ល្អមួយនៃខ្សែភាពយន្តដែលស្វែងយល់យ៉ាងជ្រាលជ្រៅអំពីរបួសក្រោយសង្គ្រាម និងការចងចាំ ។ ភាពយន្តទាំងមូលរបស់លោក រិទ្ធី ប៉ាន់ គឺជាដំណើរស្វែងរកផ្ទាល់ខ្លួន ដើម្បីស្វែងយល់ និងបង្ហាញរូបរាងនៃការបាត់បង់ដែលមិនអាចនឹកស្មានដល់ដែលលោកបានជួបប្រទះក្នុងរបបខ្មែរក្រហម។ ការបាត់បង់ក្រុមគ្រួសារស្ទើរតែទាំងស្រុង គឺជាមេរៀនដ៏ជូរចត់មួយអំពីភាពផុយស្រួយនៃជីវិត ប៉ុន្តែក៏ជាសក្ខីភាពបញ្ជាក់ពី ស្មារតីតស៊ូរបស់មនុស្ស ដែលអាចក្រោកឈរឡើងវិញបាន បើទោះជាជួបប្រទះនូវរឿងរ៉ាវអាក្រក់បំផុតក៏ដោយ។ ចំពោះការស្វែងរករបស់លោកមិនមែនរក "មនុស្សដែលបាត់ខ្លួន" នោះទេតែរក "រូបភាពដែលបាត់បង់"ថែមទៀតផង។ វាបានបង្ហាញជារូបភាពនៃអ្វីដែលបានកើតឡើងពិតប្រាកដ ដែលជាការពិតនៃអារម្មណ៍ដែលឯកសារប្រពៃណីមិនអាចចាប់យកបាន។ លោកបានកសាងឡើងវិញនូវឈុតឆាកយ៉ាងល្អិតល្អន់ដោយប្រើរូបចម្លាក់ដីឥដ្ឋ ដើម្បីនាំមកនូវអនុស្សាវរីយ៍ដែលបែកខ្ញែករបស់លោក។ ព្រមទាំងបទពិសោធន៍រួមនៃការឈឺចាប់ ដើម្បីព្យាយាមផ្សារភ្ជាប់ការពិតនៃការប្រល័យពូជសាសន៍ និងជោគវាសនារបស់គ្រួសារលោក។ អនុស្សាវរីយ៍តាមរយៈរូបភាព និងសំឡេងនេះគឺជាភាពច្នៃប្រឌិតសិល្បៈស្នូលនៃ រឿង "The Missing Picture"។ រូបភាពដែល លោក ប៉ាន់ ប្រើប្រាស់ រូបចម្លាក់ដីឥដ្ឋដែលឆ្លាក់ដោយដៃរាប់ពាន់ រៀបចំជារូបតូចៗ ។ លោកបានធ្វើបែបនេះដើម្បីបង្កើតឡើងវិញនូវឈុតឆាកពីការចងចាំរបស់លោក។ រូបចម្លាក់ដែលស្ងៀមស្ងាត់ តែមានឥទ្ធិពលផ្លូវអារម្មណ៍យ៉ាងជ្រាលជ្រៅ។ ទាំងនេះ តំណាងឱ្យ "រូបភាពដែលបាត់បង់" ដែលគ្មានវីដេអូពិតប្រាកដណាមួយអាចចាប់យកបានឡើយ។ លោកបានផ្សំបញ្ចូលរូបចម្លាក់ទាំងនេះជាមួយនឹង កម្រងវីដេអូ ឯកសារដ៏កម្រពីសម័យខ្មែរក្រហម។ ជារឿយៗរឿងឃោសនា ដើម្បីប្រៀបធៀបការពិតដែលបង្កើតឡើងដោយរបបនេះជាមួយនឹងការពិតដ៏រន្ធត់របស់លោកផ្ទាល់។ ភាពយន្តនេះត្រូវបានដឹកនាំជាចម្បងដោយ ការនិទានរឿង ផ្ទាល់ខ្លួនរបស់លោក ប៉ាន់ ដែលមានលក្ខណៈកំណាព្យ និងស៊ីជម្រៅ។ សំឡេងដ៏ស្ងប់ស្ងាត់ និងឆ្លុះបញ្ចាំងរបស់លោក ដឹកនាំអ្នកទស្សនាឆ្លងកាត់ភាពភ័យរន្ធត់ ។ ដោយផ្តល់នូវការរៀបរាប់ដ៏ជិតស្និទ្ធ និងសោកសៅអំពីការចងចាំ ការសង្កេត និងការឆ្លុះបញ្ចាំងទស្សនវិជ្ជារបស់លោកអំពីសម្មភាពនៃអំពើប្រល័យពូជសាសន៍ និងការចងចាំ។ លោកបានប្រើប្រាស់សំឡេង បរិយាកាស និងភាពស្ងៀមស្ងាត់ដ៏គួរឱ្យខ្លាច បានបង្កើនឥទ្ធិពលផ្លូវអារម្មណ៍។ ចំពោះការបែកចេញនៃគ្រួសារបានបង្ហាញឲ្យឃើញពីភាពសោកសៅរបស់លោកក្រោយការបាត់បង់ ដោយរបបប្រលៃពូជសាសន៍។ ទោះបីជាលោក ប៉ាន់ ខ្លួនឯងគឺជា "តួអង្គ" នៅក្នុងភាពយន្តឯកសារនេះក៏ដោយ ក៏ការនិទានរឿងរបស់លោកបានរៀបរាប់យ៉ាងច្បាស់លាស់អំពី ការបែកបាក់គ្រួសារយ៉ាងឃោរឃៅ។ លោកបានរៀបរាប់ពីរបៀបដែលពួកគេត្រូវបានផ្លាស់ទីលំនៅ និងត្រូវបានកម្ចាត់ចោលដោយការបំបែកគាត់ជាមួយនិងគ្រួសារឲ្យរស់នៅបែកគ្នាយ៉ាងនេះ។ លោកបានរៀបរាប់ពី ជីវិតគ្រួសាររបស់លោកមុនឆ្នាំ ១៩៧៥ ដែលជាជីវិតសាមញ្ញ និងរីករាយនៅទីក្រុងភ្នំពេញ។ រៀបរាប់ពីឪពុកម្តាយ បងប្អូន និងភាពកក់ក្តៅក្នុងគ្រួសារ ដែលទាំងអស់នេះត្រូវបានបំផ្លាញដោយខ្មែរក្រហម។ ភាពយន្តនេះបានបង្ហាញពី ការផ្លាស់ប្តូរជីវិតយ៉ាងគំហុក នៅពេលដែលខ្មែរក្រហមបានចូលមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ហើយបង្ខំឲ្យប្រជាជនទាំងមូលជម្លៀសចេញទៅជនបទ។ តាមរយៈរូបចម្លាក់ដីឥដ្ឋ និងការនិទាន លោក ប៉ាន់ បានពណ៌នាពីភាពភ័យរន្ធត់នៃការដើរជម្លៀស ការអត់ឃ្លាន ការបង្ខំឲ្យធ្វើការធ្ងន់នៅតាមវាលស្រែ ក្រោមពន្លឺថ្ងៃក្ដៅខ្លាំង និងការឃ្លាំមើលឥតឈប់ឈរ។ ភាពយន្តនេះបង្ហាញយ៉ាងច្បាស់ពីភាពសោកសៅយ៉ាងជ្រាលជ្រៅ ភាពអស់សង្ឃឹម និងភាពទទេរដែលមិនអាចជួសជុលបានដែលបន្សល់ទុកដោយការបាត់បង់ទាំងនេះ។ ការនិទានរឿងរបស់លោកពោរពេញទៅដោយទុក្ខសោកដ៏ស្ងប់ស្ងាត់ ដែលសង្កត់ធ្ងន់លើបន្ទុកផ្លូវអារម្មណ៍ដ៏ធំធេងនៃព្រឹត្តិការណ៍ទាំងនេះចំពោះអ្នកនៅរស់រានមានជីវិត។ ការបង្កើតរូបចម្លាក់ដីឥដ្ឋរបស់លោក ប៉ាន់ បានកសាងឡើងវិញនូវទីតាំងទាំងនេះ ដោយលោកបានបង្ហាញនូវឈុតឆាកនៃការបង្ខំឲ្យធ្វើការនៅវាលស្រែ។ ម្យ៉ាងទៀតគាត់បានពណ៌នាអំពីទេសភាពដ៏ធំល្វឹងល្វើយដែលមនុស្សបានធ្វើការ និងមនុស្សបានស្លាប់។ លោកបានបង្ហាញឡើងវិញនូវឈុតឆាកនៃ ជំរុំបណ្ដោះអាសន្ន និងទីជម្រកបណ្ដោះអាសន្ន ដែលបានក្លាយជា "ផ្ទះ" សម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ។ គាត់បានបង្ហាញដោយសង្កត់ធ្ងន់លើការបាត់បង់ "ផ្ទះចាស់ដែលគេបង្ខំឲ្យបោះបង់ចោល" របស់ពួកគេមករស់នៅជំរុំបណ្តោះអាសន្ននេះ។ សម្រាប់បរិយាកាសរួមនៃ ភាពសោគសៅ និងទេសភាពដ៏ធំល្វឹងល្វើយដែរ ដែលគួរឲ្យខ្លាច ត្រូវបានបង្ហាញតាមរយៈឈុតឆាកដែលបានកសាងឡើងយ៉ាងល្អិតល្អន់របស់លោក។ វាជាការដែលរំលឹកឡើងវិញអំពីភាពសោកសៅ និងភាពភ័យរន្ធត់នៃស្ថានភាពក្រោមរបបខ្មែរក្រហមដែលលោកបានជួប។ ម្យ៉ាងទៀតការប្រើប្រវត្តិសាស្រ្តពិតមកសរបញ្ជាក់ក្នុងសាច់រឿងគឺរឿង "The Missing Picture" បានផ្អែកទាំងស្រុងលើប្រវត្តិសាស្ត្រពិត។ លោក រិទ្ធី ប៉ាន់ គឺជាអ្នកនៅរស់រានមានជីវិត ហើយការចងចាំរបស់លោកគឺជាបទពិសោធន៍ផ្ទាល់នៃរបបខ្មែរក្រហម។ លោកបានបញ្ចូលរូបភាពពីការ ឃោសនាខ្មែរក្រហមពិតប្រាកដ ពីសម័យនោះ ដោយផ្តល់នូវទិដ្ឋភាពដ៏គួរឱ្យខ្លាចអំពីរបៀបដែលរបបនេះព្យាយាមគ្រប់គ្រងលើប្រជាជន។ រឿងរបស់លោកនិយាយអំពី ការពិតប្រចាំថ្ងៃនៃសម័យកាលនោះ ការបង្ខំឲ្យធ្វើការ ការអត់ឃ្លាន ការអប់រំ និងការប្រហារជីវិត។ ភាពយន្តនេះធ្វើជាសក្ខីភាពប្រវត្តិសាស្ត្រ ពីទស្សនៈផ្ទាល់ខ្លួន ដោយផ្តល់នូវការរួមចំណែកដ៏មានតម្លៃក្នុងការយល់ដឹងអំពីផលវិបាករបស់មនុស្សចំពោះអំពើប្រល័យពូជសាសន៍ ក្រៅពីកំណត់ត្រាផ្លូវការ ឬស្ថិតិ។ នៅចុងបញ្ចប់នៃភាពយន្ត លោក ប៉ាន់ បានសន្និដ្ឋានថា ទោះបីជា "រូបភាពដែលបាត់បង់" មិនអាចរកឃើញតាមរយៈឯកសារពិតប្រាកដក៏ដោយ ក៏វាអាចត្រូវបាន កសាងឡើងវិញតាមរយៈសិល្បៈ ការចងចាំ ។ ភាពយន្តនេះគឺជាការអំពាវនាវមួយឱ្យមានការចងចាំ និងការយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ដើម្បីការពារកុំឱ្យសោកនាដកម្មបែបនេះកើតឡើងម្តងទៀត។